ការដាក់ពង្រាយ ចំណុចត្រួតពិនិត្យរបស់ប៉ូលិស ឬទាហាន នៅជិតច្រកចូលប្រាសាទបុរាណ គឺជាវិធានការសំខាន់មួយដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ។ ជាពិសេស នៅពេលមានពិធីបុណ្យ ឬព្រឹត្តិការណ៍សំខាន់ៗ ដែលមានមនុស្សច្រើនកុះករ វត្តមានរបស់កម្លាំងសមត្ថកិច្ចគឺចាំបាច់ណាស់។ ការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យទាំងនេះ មិនត្រឹមតែជួយការពារពីហានិភ័យផ្សេងៗប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ស្មារតីគោរព និងថែរក្សាតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ។ ការបង្កើតបុស្តិ៍ត្រួតពិនិត្យនៅតំបន់ប្រាសាទបុរាណគឺមានគោលបំណងចម្បងផ្សេងៗ។ ដែលការដាក់ពង្រាយកម្លាំងសមត្ថកិច្ចជួយ បង្ការអំពើលួច ឆក់ ប្លន់ ការបំផ្លាញប្រាសាទ ឬសកម្មភាពខុសច្បាប់ផ្សេងៗ ដែលអាចកើតឡើង ជាពិសេសនៅពេលមានភ្ញៀវទេសចរណ៍ច្រើន។ វាផ្ដល់ទំនុកចិត្តដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងការទស្សនាដោយសុវត្ថិភាព។ នៅពេលមានពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ ឬព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ មនុស្សរាប់ម៉ឺននាក់អាចប្រមូលផ្តុំគ្នា។ បុស្តិ៍ត្រួតពិនិត្យជួយគ្រប់គ្រងលំហូរភ្ញៀវទេសចរណ៍ឲ្យមានរបៀបរៀបរយ កាត់បន្ថយការកកស្ទះនិងទប់ស្កាត់ការរុញច្រានគ្នាដែលអាចបង្កគ្រោះថ្នាក់។ ការការពារបេតិកភណ្ឌ ដែលប្រាសាទបុរាណគឺជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិ។ ការត្រួតពិនិត្យយ៉ាងហ្មត់ចត់នៅច្រកចូលជួយ ការពារការលួចវត្ថុបុរាណ ឬការបំផ្លិចបំផ្លាញ នានា។ ការចូលទៅកាន់តំបន់ប្រាសាទបុរាណ ទាមទារឲ្យមានការយល់ដឹង និងការគោរពខ្ពស់ចំពោះវប្បធម៌ និងជំនឿផងដែរ។ ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋគ្រប់រូប គួរតែបង្ហាញការគោរពដោយការសួរសុខទុក្ខនិងអាកប្បកិរិយាដ៏សមរម្យចំពោះប៉ូលិស ឬទាហានដែលកំពុងបំពេញភារកិច្ច។ ការសហការដោយភាពរាក់ទាក់ ជួយសម្រួលដល់ការងាររបស់ពួកគេ និងបង្កើតបរិយាកាសល្អប្រសើរ។ នៅពេលចូលតំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទដែលមានលក្ខណៈជាទីសក្ការៈបូជា ការស្លៀកពាក់សមរម្យគឺមានសារៈសំខាន់ណាស់។ នេះរួមបញ្ចូលទាំងការស្លៀកពាក់បិទបាំងឲ្យជិតស្មា និងជង្គង់ ដើម្បីបង្ហាញការគោរពចំពោះទីកន្លែងពិសិដ្ឋ និងវប្បធម៌ខ្មែរ។ ដើម្បីធានាសុវត្ថិភាព និងភាពត្រឹមត្រូវនៃការចូលទស្សនា ភ្ញៀវអាចត្រូវបានតម្រូវឲ្យអនុវត្តតាមការណែនាំផងដែរ។ ដែលនៅ ចំណុចត្រួតពិនិត្យ ភ្ញៀវទេសចរណ៍អាចត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬលិខិតអនុញ្ញាត ចូលទស្សនា។ នេះជាផ្នែកមួយនៃនីតិវិធីសុវត្ថិភាព ដើម្បីកំណត់អត្តសញ្ញាណភ្ញៀវ និងការពារការចូលដោយគ្មានការអនុញ្ញាត។ គ្រប់ភ្ញៀវទាំងអស់ត្រូវ គោរព និងអនុវត្តតាមការណែនាំរបស់ប៉ូលិស ឬសមត្ថកិច្ចដែលបំពេញភារកិច្ចនៅទីនោះ។ ការណែនាំទាំងនេះអាចកើតមានឡើងនៅផ្លូវចូលចេញ កន្លែងចតយានយន្ត ឬការទុកដាក់ឥវ៉ាន់ជាដើម។ ការមិនជុះសម្រុងអាចបង្កឲ្យមានភាពស្មុគស្មាញ ឬបញ្ហាផ្សេងៗ។ ដើម្បីរក្សាតម្លៃ និងកន្លែងសក្ការៈបូជានៃប្រាសាទបុរាណ មានការរឹតបន្តឹងមួយចំនួនទៀតផងដែរ។ ការថតរូបអាចមានការរឹតបន្តឹងនៅតំបន់ខ្លះ ជាពិសេស ជិតចំណុចត្រួតពិនិត្យ ឬនៅកន្លែងដែលចាត់ទុកថាពិសិដ្ឋ។ នេះគឺដើម្បីការពារសន្តិសុខ ឯកជនភាព និងធានាថាការថតរូបមិនរំខានដល់សកម្មភាពសាសនា ឬការបំពេញភារកិច្ច។ ក្នុងករណីខ្លះ ក៏ដើម្បីការពារការលួចចម្លងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្មដោយគ្មានការអនុញ្ញាត។ ភ្ញៀវទេសចរត្រូវបានលើកទឹកចិត្តឲ្យ រក្សាភាពស្ងាត់ស្ងៀម និងគោរព ដើម្បីរក្សាតម្លៃទីសក្ការៈនៃប្រាសាទបុរាណ។ ការនិយាយឮៗ ការស្រែក ឬការធ្វើសកម្មភាពរំខាន អាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ និងបាត់បង់ភាពថ្លៃថ្នូរនៃទីកន្លែង។ សរុបមក បុស្តិ៍ត្រួតពិនិត្យនៅជិតប្រាសាទបុរាណ គឺជាយន្តការដ៏សំខាន់មួយដែលមិនត្រឹមតែបម្រើដល់គោលដៅសន្តិសុខប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងស្មារតី ការគោរពចំពោះបេតិកភណ្ឌ និងវប្បធម៌ ផងដែរ។ ការសហការពីគ្រប់ភាគីពាក់ព័ន្ធ គឺជារឿងសំខាន់បំផុតដើម្បីធានាថា តំបន់ប្រាសាទបុរាណនៅតែជាទីកន្លែងប្រកបដោយសន្តិភាព របៀបរៀបរយ និងភាពថ្លៃថ្នូរសម្រាប់មនុស្សជំនាន់ក្រោយ។